ចលនាផ្តួចផ្តើមគ្មានកាកសំណល់មានសារៈសំខាន់ណាស់សម្រាប់តំបន់ទេសចរណ៍ពេញនិយម។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរបានបណ្តាលឱ្យបរិមាណកាកសំណល់កើនឡើងយ៉ាងគំហុក។ កាកសំណល់ទាំងនោះបានបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។ កាកសំណល់បានបំពុលដី ទឹក និងខ្យល់យ៉ាងធ្ងន់ធ្ងរ។ កាកសំណល់ប្លាស្ទិកបង្កគ្រោះថ្នាក់បំផុតដល់ប្រព័ន្ធអេកូឡូស៊ី។ វាបានសម្លាប់សត្វសមុទ្រ និងសត្វព្រៃដែលសុីប្លាស្ទិក ព្រោះគិតថាវាជាចំណី។ ការបំពុលដោយកាកសំណល់ក៏បានប៉ះពាល់ដល់សោភ័ណភាពនៃតំបន់ទេសចរណ៍យ៉ាងខ្លាំងដែរ។ ទេសភាពដ៏ស្រស់ស្អាតដែលជាចំណុចទាក់ទាញបានបាត់បង់តម្លៃរបស់វា។ ប្រសិនបើតំបន់ទេសចរណ៍កខ្វក់ ភ្ញៀវទេសចរនឹងបាត់បង់ចំណាប់អារម្មណ៍។ នេះអាចបណ្តាលឱ្យមានការធ្លាក់ចុះនៃចំណូលទេសចរណ៍។ វាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ ការគ្រប់គ្រងកាកសំណល់ត្រូវការចំណាយថវិកាច្រើន។ ការអនុវត្តចលនាផ្តួចផ្តើមគ្មានកាកសំណល់អាចកាត់បន្ថយការចំណាយទាំងនេះ។ គំនិតនេះក៏ជួយការពារធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ វាគឺជាការវិនិយោគរយៈពេលវែងដើម្បីរក្សានិរន្តរភាពនៃវិស័យទេសចរណ៍។ ការអនុវត្តគំនិតនេះបង្ហាញពីទំនួលខុសត្រូវបរិស្ថានរបស់ប្រទេសជាតិ។ វានឹងទាក់ទាញភ្ញៀវទេសចរដែលយកចិត្តទុកដាក់លើបរិស្ថាន។ ភ្ញៀវទាំងនេះតែងតែជ្រើសរើសទីតាំងទេសចរណ៍ដែលគោរពបរិស្ថាន។ ចលនាគ្មានកាកសំណល់ក៏ជួយលើកកម្ពស់សុខភាពសាធារណៈផងដែរ។ ការកាត់បន្ថយកាកសំណល់ជួយកាត់បន្ថយមេរោគនិងជំងឺ។ វាក៏ធ្វើឱ្យសហគមន៍មូលដ្ឋានមានជីវភាពល្អប្រសើរ និងបរិស្ថានស្អាត។ ការលុបបំបាត់កាកសំណល់មានន័យថាការលុបបំបាត់ការបំពុល។ នេះបានធ្វើឱ្យតំបន់ទេសចរណ៍ក្លាយជាកន្លែងដែលគួរឱ្យចង់រស់នៅ និងទស្សនា។ ចលនាផ្តួចផ្តើមនេះបានឆ្លើយតបទៅនឹងនិន្នាការពិភពលោក។ ប្រទេសជាច្រើនកំពុងអនុវត្តគោលការណ៍ទេសចរណ៍បៃតង។ កម្ពុជាក៏កំពុងតែអនុវត្តគោលការណ៍នេះផងដែរ។ ការអនុវត្តនេះជួយកសាងកេរ្តិ៍ឈ្មោះវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ វាបានបង្ហាញថាកម្ពុជាជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់។ ដូច្នេះហើយ គំនិតនេះមានសារៈសំខាន់បំផុតសម្រាប់វិស័យទេសចរណ៍។ វាជួយធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។ ការគ្រប់គ្រងកាកសំណល់ក៏អាចបង្កើតការងារថ្មីៗសម្រាប់ប្រជាជនក្នុងស្រុកផងដែរ។ វាក៏ជំរុញឱ្យមានការបង្កើតសហគ្រាសសង្គមថ្មីៗ។ វារួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ។ វាបានជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនមូលដ្ឋាន។ វាក៏បង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈការកែច្នៃសំរាម។ ចលនាគ្មានកាកសំណល់មិនត្រឹមតែជាការការពារបរិស្ថានប៉ុណ្ណោះទេ វាក៏ជាយុទ្ធសាស្ត្រពង្រឹងសេដ្ឋកិច្ចសហគមន៍ផងដែរ។ ការអនុវត្តគោលការណ៍នេះបានជួយកាត់បន្ថយការចំណាយក្នុងការប្រមូលសំរាម។ វាក៏បានធ្វើឲ្យធនធានធម្មជាតិត្រូវបានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវខ្ពស់។ គោលការណ៍នេះក៏បានជំរុញឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។ វាបានធ្វើឲ្យកម្ពុជាអាចបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍទេសចរណ៍បៃតង។ ការលុបបំបាត់សំរាមក៏បានជួយការពារទិដ្ឋភាពប្រវត្តិសាស្ត្រដ៏មានតម្លៃផងដែរ។ ចលនាផ្តួចផ្តើមគ្មានកាកសំណល់មានច្រើនប្រភេទ។ វាត្រូវបានអនុវត្តក្នុងវិស័យទេសចរណ៍ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ចលនាផ្តួចផ្តើមដំបូងគេគឺការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ នេះរួមបញ្ចូលទាំងថង់ប្លាស្ទិក និងដបទឹកប្លាស្ទិកជាដើម។ ភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើនបានចាប់ផ្តើមប្រើប្រាស់សម្ភារៈដែលងាយរលួយ។ វត្ថុទាំងនោះអាចប្រើបានច្រើនដង ដូចជាចានដែលធ្វើពីឫស្សីជាដើម។ ពួកគេក៏បានលើកទឹកចិត្តភ្ញៀវឱ្យប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន។ កន្លែងខ្លះបានរៀបចំកន្លែងទឹកស្អាតសម្រាប់ភ្ញៀវដើម្បីបំពេញដបទឹករបស់ពួកគេ។ ចលនាផ្តួចផ្តើមទីពីរគឺការអនុវត្តប្រព័ន្ធកែច្នៃកាកសំណល់ និងការញែកសំរាមចេញពីគ្នា។ សំរាមត្រូវបានបែងចែកជាពីរប្រភេទគឺសំរាមសើម និងសំរាមស្ងួត។ សំរាមសើមដូចជាសំណល់អាហារត្រូវបានយកទៅធ្វើជាជីកំប៉ុស។ ជីនេះប្រើសម្រាប់ដាំដំណាំក្នុងសួនច្បារសណ្ឋាគារ។ ចំណែកសំរាមស្ងួតដូចជាក្រដាស និងកំប៉ុងត្រូវបានយកទៅកែច្នៃឡើងវិញ។ ការងារនេះធ្វើឡើងតាមរយៈការធ្វើការជាមួយក្រុមហ៊ុនកែច្នៃសំរាមឯកទេស។ ចលនាផ្តួចផ្តើមទីបីគឺការប្រើប្រាស់សម្ភារៈ និងថាមពលប្រកបដោយប្រសិទ្ធភាព។ សណ្ឋាគារបានតម្លើងប្រព័ន្ធភ្លើងដែលប្រើប្រាស់ថាមពលតិច។ ពួកគេក៏ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទឹកឆ្លាតវៃ។ ការមិនផ្លាស់ប្តូរកន្សែង និងស្រោមពូកលុះត្រាតែភ្ញៀវស្នើសុំក៏អាចជួយផងដែរ។ នេះជួយកាត់បន្ថយការប្រើប្រាស់ទឹក និងកាកសំណល់សារធាតុគីមីពីសាប៊ូ។ ចលនាផ្តួចផ្តើមទីបួនគឺការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក។ ផលិតផលទាំងនេះមានការវេចខ្ចប់តិចជាងមុន។ វាក៏កាត់បន្ថយការបំភាយឧស្ម័នកាបូនិចពីការដឹកជញ្ជូន។ សណ្ឋាគារអាចធ្វើការជាមួយសិប្បករក្នុងស្រុកដើម្បីទិញវត្ថុអនុស្សាវរីយ៍។ វត្ថុអនុស្សាវរីយ៍ទាំងនោះធ្វើដោយដៃ។ វាក៏ជាការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋានផងដែរ។ ចលនាផ្តួចផ្តើមទីប្រាំគឺការអប់រំនិងការផ្សព្វផ្សាយ។ សណ្ឋាគារនិងកន្លែងទេសចរណ៍បានរៀបចំកម្មវិធីអប់រំសម្រាប់ភ្ញៀវ។ ឧទាហរណ៍ ការដើរលេងក្នុងព្រៃ ឬការសម្អាតឆ្នេរ។ ពួកគេបានផ្តល់ព័ត៌មានដល់ភ្ញៀវអំពីសារៈសំខាន់នៃការកាត់បន្ថយកាកសំណល់។ ពួកគេក៏បានដាក់ស្លាកសញ្ញាផ្សព្វផ្សាយនៅតាមកន្លែងផ្សេងៗដែរ។ ស្លាកសញ្ញានេះលើកទឹកចិត្តភ្ញៀវឱ្យបោះសំរាមបានត្រឹមត្រូវ។ វាក៏ពន្យល់ពីរបៀបញែកសំរាមឱ្យបានត្រឹមត្រូវផងដែរ។ ចលនាផ្តួចផ្តើមទាំងនេះបានដំណើរការយ៉ាងល្អនៅកម្ពុជា។ អាជីវកម្មជាច្រើនក៏បានបង្កើតប្រព័ន្ធផ្ទាល់ខ្លួនដើម្បីកាត់បន្ថយការប្រើប្រាស់ធនធាន។ ពួកគេបានជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់ដែលគាំទ្រគំនិតគ្មានកាកសំណល់។ ពួកគេក៏បានរួមចំណែកក្នុងការអភិវឌ្ឍមុខជំនួញប្រកបដោយនិរន្តរភាពផងដែរ។ សិប្បករក្នុងស្រុកក៏បានប្រើប្រាស់វត្ថុធាតុដើមដែលកែច្នៃបានផងដែរ។ ស្នាដៃទាំងនោះបានបង្កើតតម្លៃថ្មីៗសម្រាប់កាកសំណល់ដែលគេបោះចោល។ ការកាត់បន្ថយការប្រើប្រាស់ក្រដាសក៏ជាផ្នែកមួយនៃចលនានេះដែរ។ ពួកគេបានប្រើប្រាស់ឯកសារឌីជីថលជំនួសឱ្យក្រដាស។ នេះជាការបង្ហាញពីការច្នៃប្រឌិត និងភាពវៃឆ្លាត។ នៅកន្លែងខ្លះ ពួកគេបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ វានឹងតាមដាន និងគ្រប់គ្រងបរិមាណកាកសំណល់ដែលបានផលិត។ ការបង្កើតកម្មវិធីទូរស័ព្ទដើម្បីណែនាំភ្ញៀវក៏ជាយុទ្ធសាស្ត្រដ៏ល្អមួយផងដែរ។ សណ្ឋាគារនិងភោជនីយដ្ឋានក៏បានប្រើប្រាស់កញ្ចប់វេចខ្ចប់អាហារ។ វាធ្វើពីវត្ថុធាតុដើមធម្មជាតិដូចជាស្លឹកចេក ឬស្លឹកឈូក និងក្រដាសជាដើម។ ការបង្កើតសួនច្បារអេកូ ដើម្បីបណ្តុះបណ្តាលសហគមន៍ក៏ជាផ្នែកមួយនៃចលនានេះផងដែរ។ ចលនាទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានការទទួលខុសត្រូវកាន់តែខ្លាំង។ នៅក្នុងប្រទេសកម្ពុជាមានចលនាផ្តួចផ្តើមគ្មានកាកសំណល់ជាច្រើន។ ចលនាទាំងនេះត្រូវបានអនុវត្តយ៉ាងផុសផុលនៅតាមតំបន់ទេសចរណ៍នានា។ នៅតាមទីក្រុងធំៗដូចជាភ្នំពេញ និងសៀមរាប ភោជនីយដ្ឋានជាច្រើនបានចាប់ផ្តើមប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់បរិស្ថាន។ ពួកគេបានជំនួសចានប្លាស្ទិកដោយចានដីសេរ៉ាមិច ឬចានថ្ម។ ខ្លះទៀតបានប្រើប្រាស់ស្លាបព្រា សម និង ចង្កឹះដែក ឬ ឫស្សីជំនួសឱ្យប្លាស្ទិក។ សណ្ឋាគារធំៗក៏បានចាប់ផ្តើមគម្រោងផ្ទៃក្នុង ដើម្បីកាត់បន្ថយកាកសំណល់ដែរ។ ឧទាហរណ៍ ពួកគេបានបង្កើតកន្លែងចាក់បំពេញទឹកបន្ថែមសម្រាប់បុគ្គលិក។ នេះជួយកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក។ សាលារៀនស្តីពីទេសចរណ៍មួយចំនួនបានបញ្ចូលការអប់រំស្តីពីការគ្រប់គ្រងកាកសំណល់ទៅក្នុងកម្មវិធីសិក្សា។ ពួកគេបានបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកជំនាញដែលមានការយល់ដឹងពីបរិស្ថាន។ នៅតាមតំបន់កោះដូចជាកោះរ៉ុង ឬកោះស្តេច ក៏មានការអនុវត្តចលនាគ្មានកាកសំណល់ផងដែរ។ មូលដ្ឋានទាំងនោះបានរៀបចំកម្មវិធីសម្អាតឆ្នេរ។ កម្មវិធីនេះមានការចូលរួមពីអាជ្ញាធរ សហគមន៍និងភ្ញៀវទេសចរ។ អ្នកចូលរួមបានរើសសំរាម និងញែកវាទៅតាមប្រភេទ។ សំរាមខ្លះត្រូវបានយកទៅកែច្នៃ ឬយកទៅចោលឱ្យបានត្រឹមត្រូវ។ មានសណ្ឋាគារ អេកូរីសតមួយចំនួនដែលអនុវត្តគោលការណ៍គ្មានកាកសំណល់យ៉ាងតឹងរ៉ឹង។ ពួកគេបានកសាងអគារដោយប្រើប្រាស់សម្ភារៈធម្មជាតិ។ ពួកគេក៏បានប្រើប្រាស់ប្រព័ន្ធកែច្នៃទឹកនិងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុនទេសចរណ៍មួយចំនួនក៏បានផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយនិរន្តរភាព។ ពួកគេបានលើកទឹកចិត្តភ្ញៀវឱ្យចូលរួមក្នុងសកម្មភាពអេកូឡូសុី។ ឧទាហរណ៍ ការដាំដើមឈើឬការរៀនធ្វើជីកំប៉ុស។ នៅកម្ពុជា ចលនាផ្តួចផ្តើមទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ។ ទាំងនេះជាការខិតខំរបស់រដ្ឋាភិបាលនិងវិស័យឯកជន។ នេះគឺជាជំហានមួយដ៏សំខាន់សម្រាប់អនាគតទេសចរណ៍បៃតងរបស់កម្ពុជា។ សកម្មភាពសម្អាតប្រាសាទនៅសៀមរាបក៏ត្រូវបានរៀបចំឡើងជាប្រចាំដែរ។ អ្នកចូលរួមបានប្រមូលសំរាម និងរៀបចំទុកដាក់វាឱ្យបានត្រឹមត្រូវ។ គម្រោង "កែច្នៃសំរាម" ក៏បានជួយកែច្នៃប្លាស្ទិកទៅជាផលិតផលដែលអាចប្រើប្រាស់ឡើងវិញផងដែរ។ នេះជាការបង្ហាញពីការផ្លាស់ប្តូរកាកសំណល់ទៅជារបស់មានតម្លៃ។ គម្រោងទាំងនេះក៏បានជួយអប់រំសាធារណជនអំពីការគ្រប់គ្រងសំរាមផងដែរ។ ពួកគេបានបង្ហាញឱ្យឃើញថាការកាត់បន្ថយសំរាមគឺពិតជាអាចធ្វើទៅបាន។ ពួកគេបានធ្វើការជាមួយសហគមន៍ជនបទ ដើម្បីបង្កើតផលិតផលអេកូឡូសុី។ ផលិតផលទាំងនេះមានតម្លៃខ្ពស់ និងមានទីផ្សារល្អ។ នៅតំបន់ឆ្នេរនិងកោះ មានការរឹតបន្តឹងលើការប្រើប្រាស់ប្លាស្ទិកយ៉ាងតឹងរ៉ឹង។ នេះជួយកាត់បន្ថយការបោះចោលសំរាមយ៉ាងខ្លាំង។ ការអនុវត្តទាំងនេះជាឧទាហរណ៍ជាក់ស្តែងនៃភាពជោគជ័យក្នុងចលនាគ្មានកាកសំណល់។ សណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនបានកាត់បន្ថយការប្រើប្រាស់ដបទឹកសុទ្ធ។ ពួកគេបានផ្តល់ទឹកពិសាដែលអាចចាក់បំពេញបានគ្រប់ពេលវេលា។ ពួកគេក៏បានប្រើប្រាស់សាប៊ូដុសខ្លួន និងសាប៊ូកក់សក់ដែលផលិតពីវត្ថុធាតុដើមធម្មជាតិផងដែរ។ ផលិតផលទាំងនេះត្រូវបានដាក់ក្នុងដបធំៗដែលអាចប្រើបានច្រើនដង។ រាល់សកម្មភាពទាំងអស់នេះបានចូលរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព។ ការងារកែច្នៃសំរាមនៅតាមសហគមន៍ក៏បានបង្កើតមុខរបរថ្មីផងដែរ។ មានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានចុះទៅជួយបណ្តុះបណ្តាលពីរបៀបគ្រប់គ្រងសំរាម។ ការផ្លាស់ប្តូរទាំងនេះបាននាំមកនូវភាពវិជ្ជមានដល់សង្គមនិងបរិស្ថាន។ ភ្ញៀវទេសចរមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយចលនាផ្តួចផ្តើមគ្មានកាកសំណល់។ ពួកគេមិនមែនត្រឹមតែជាអ្នកទេសចរនោះទេ តែពួកគេត្រូវដើរតួជាដៃគូសហការសកម្មដើម្បីសម្រេចបាននូវគោលដៅនេះ។ ភ្ញៀវទេសចរគួរតែត្រៀមខ្លួនជាមុននៅពេលធ្វើដំណើរ។ ពួកគេគួរតែយកដបទឹកផ្ទាល់ខ្លួនដែលអាចប្រើបានច្រើនដង។ ពួកគេក៏ត្រូវយកថង់យួរដែលអាចប្រើបានច្រើនដងដែរ។ គោលបំណងគឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ភ្ញៀវទេសចរគួរតែជ្រើសរើសស្នាក់នៅសណ្ឋាគារដែលមានគោលការណ៍អេកូឡូសុី ដើម្បីចូលរួមចំណែកយ៉ាងត្រឹមត្រូវក្នុងចលនាគ្មានកាកសំណល់។ នៅពេលបរិភោគអាហារ ពួកគេគួរតែប្រាប់អ្នកលក់កុំឱ្យប្រើប្រាស់សម្ភារៈប្លាស្ទិក។ ប្រសិនបើមានលទ្ធភាព ពួកគេគួរតែយកប្រអប់អាហារផ្ទាល់ខ្លួនទៅជាមួយ។ ភ្ញៀវទេសចរគួរតែបោះសំរាមឱ្យបានត្រឹមត្រូវតាមធុងសំរាមដែលបានបែងចែក។ ពួកគេគួរតែញែកសំរាមសើម និងស្ងួតដោយទ្បែកពីគ្នា។ នេះជួយសម្រួលដល់ដំណើរការកែច្នៃសំរាម។ ពួកគេក៏គួរតែចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថានដែរ ប្រសិនបើមានឱកាស។ ឧទាហរណ៍ ការសម្អាតឆ្នេរ ឬការដាំដើមឈើ។ នេះជាឱកាសដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាបរិស្ថាន។ ភ្ញៀវទេសចរគួរតែលើកទឹកចិត្តអ្នកដទៃឱ្យចូលរួមផងដែរ។ ពួកគេអាចថតរូប និងចែករំលែកបទពិសោធន៍វិជ្ជមាននៅលើបណ្តាញសង្គម។ នេះអាចជួយលើកកម្ពស់ការយល់ដឹងដល់អ្នកដទៃ។ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រកបដោយនិរន្តរភាពដូចជាការជិះកង់ ឬការដើរថ្មើជើង ក៏អាចជួយកាត់បន្ថយការបំពុលបរិយាកាសផងដែរ។ ការផ្តល់មតិយោបល់វិជ្ជមានដល់អាជីវកម្មក៏ជាការផ្តល់កម្លាំងចិត្តដ៏សំខាន់សម្រាប់ពួកគេផងដែរ។ ភ្ញៀវទេសចរគឺជាកម្លាំងដ៏សំខាន់ក្នុងការជំរុញឱ្យតំបន់ទេសចរណ៍ក្លាយជាកន្លែងគ្មានកាកសំណល់។ ការចូលរួមរបស់ពួកគេគឺជាផ្នែកមួយនៃការធ្វើដំណើរប្រកបដោយអត្ថន័យ។ ការយល់ដឹងអំពីសារៈសំខាន់នៃការកាត់បន្ថយកាកសំណល់គឺមានសារៈសំខាន់ណាស់។ ពួកគេគួរតែធ្វើការស្រាវជ្រាវជាមុនអំពីគោលការណ៍បរិស្ថាននៅកន្លែងដែលពួកគេនឹងទៅទស្សនា។ ការជ្រើសរើសក្រុមហ៊ុនទេសចរណ៍ដែលគាំទ្រសកម្មភាពគ្មានកាកសំណល់ក៏ជាជម្រើសល្អមួយផងដែរ។ រាល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរអាចមានផលប៉ះពាល់ដល់បរិស្ថាន។ ដូច្នេះពួកគេគួរតែធ្វើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ ពួកគេគួរតែជៀសវាងការចូលរួមក្នុងសកម្មភាពដែលប៉ះពាល់ដល់សត្វព្រៃ។ ការចែករំលែកសកម្មភាពល្អៗអាចជួយផ្សព្វផ្សាយសារអប់រំនេះទៅកាន់មនុស្សកាន់តែច្រើន។